ពូថៅខ្មែរមានប្រវត្តិយូរលង់ណាស់មកហើយ ហើយត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗគ្នា។ ហើយពូថៅ គឺជាឧបករណ៍បុរាណដែលជនជាតិខ្មែរបានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ។ ភស្តុតាងបុរាណវត្ថុបានបង្ហាញថា ពូថៅថ្មត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅសម័យនគរភ្នំ និងចេនឡា។ ក្រោយមកនៅសម័យអង្គរ ពូថៅដែកត្រូវបានគេយកមកប្រើជំនួសពូថៅថ្មវិញ។ ពូថៅខ្មែរត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសំខាន់ៗជាច្រើន។ ដូចជាសម្រាប់កសិកម្ម និងការងារប្រចាំថ្ងៃ គេប្រើពូថៅសម្រាប់កាប់ឈើ ឆ្ការព្រៃ រានដីធ្វើស្រែចម្ការ និងការងារសំណង់ផ្សេងៗ។ ពូថៅក៏ជាឧបករណ៍ចាំបាច់សម្រាប់ការងារផ្ទះដូចជាពុះអុស ជាដើម។ បន្ទាប់មកទៀតគីសិប្បកម្ម ដែលជាងឈើខ្មែរបានប្រើពូថៅដើម្បីច្នៃប្រឌិតរូបចម្លាក់ឈើ គ្រឿងសង្ហារិម និងសំណង់អគារនាៗ។ ពូថៅជាឧបករណ៍សំខាន់មួយដែលជួយបង្កើតស្នាដៃសិល្បៈដ៏វិចិត្រ។ ក្នុងសឹកសង្គ្រាម ពូថៅក៏ត្រូវបានប្រើប្រាស់ជាអាវុធក្នុងសង្គ្រាមផងដែរ ជាពិសេសប្រភេទពូថៅដៃតូចៗដែលងាយស្រួលប្រើប្រាស់ក្នុងការប្រយុទ្ធ។ ប្រភេទ និងលក្ខណៈពិសេសរបស់ពូថៅខ្មែរមានច្រើនទម្រង់ខុសៗគ្នាទៅតាមតំបន់ និងគោលបំណងប្រើប្រាស់។ ចំពោះពូថៅកាប់ឈើ ជាទូទៅមានទំហំធំ និងមានមុខកាត់ធំទូលាយ ដើម្បីងាយស្រួលកាប់ដើមឈើធំៗ។ ហើយពូថៅឆ្ការព្រៃ មានទំហំមធ្យម ស្រាល និងមុតល្អសម្រាប់ឆ្ការព្រៃរបោះ និងកាប់មែកឈើតូចៗ។ រីឯពូថៅខ្លះមានក្បាលពីរផ្ទុយគ្នា ដែលក្បាលមួយសម្រាប់កាប់ និងក្បាលមួយទៀតសម្រាប់គាស់ ឬវាយ។ ពូថៅខ្លះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យ ឬពិធីសាសនាផ្សេងៗ ដែលមានលម្អដោយក្បាច់រចនាដ៏ល្អប្រណិត។ ក្រៅពីការប្រើប្រាស់ ពូថៅក៏មានអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅផងដែរក្នុងវប្បធម៌ខ្មែរ ដែលវាតំណាងអោយ ភាពក្លាហាន កម្លាំង និង ការតស៊ូ ។ នៅតាមទីកន្លែងមួយចំនួនដែលមានជំនឿតៗគ្នា ពូថៅចាស់ៗ ឬពូថៅដែលធ្លាប់ប្រើសម្រាប់ការងារសំខាន់ៗ អាចត្រូវបានគេទុកជាវត្ថុសក្ការៈ។ ជួនកាលគេឃើញរូបពូថៅឆ្លាក់នៅលើប្រាសាទ ឬវត្ថុបុរាណផ្សេងៗ ដែលបង្ហាញពីសារៈសំខាន់របស់វាក្នុងសង្គមខ្មែរបុរាណ។ សរុមមកពូថៅគឺជាសម្ភារៈដែលមានប្រយោជន៍ជាច្រើនយ៉ាង សម្រាប់ប្រើប្រាស់បានគ្រប់ទីកន្លែង។